សាច់ទាកាប៉ា គឺជាសាច់ដែលពេញនិយមក្នុងចំណោមប្រជាជនខ្មែរ ដោយសារវាមានរសជាតិឆ្ងាញ់ និងមានសាច់ច្រើនជាងទាធម្មតា។ សាច់ទាកាប៉ាអាចយកទៅចម្អិនមុខម្ហូបជាច្រើនដែលប្រជាជនខ្មែរចូលចិត្ត។ ឡាបទាកាប៉ា គឺជាមុខម្ហូបមួយប្រភេទដែលខ្មែរបានកែច្នៃរសជាតិឱ្យស៊ីគ្នាជាមួយចំណូលចិត្តរបស់ខ្លួន ដោយឡាបមានដើមកំណើតពីប្រទេសឡាវ និងថៃភាគឦសាន។ គ្រឿងផ្សំសំខាន់ៗរបស់ឡាបទាកាប៉ារួមមាន សាច់ទាកាប៉ា ដែលបានយកទៅ ចិញ្ច្រាំ ឬហាន់ស្ដើងៗ អង្ករលីង ម្ទេស រំដេង ខ្ទឹមស ស្លឹកជីរណា ជីនាងវង ជីអង្កាម ខ្ទឹមក្រហម ទឹកត្រី ក្រូចឆ្មារ និងស្ករសបន្តិច។ ដើម្បីធ្វើឡាបទាកាប៉ា ដំបូងត្រូវយកសាច់ទាចិញ្ច្រាំទៅឆា ឬស្ងោរឱ្យឆ្អិន រួចយកមកលាយជាមួយបុកល្ង ទឹកត្រី ក្រូចឆ្មារ ស្ករស និងបន្លែក្រអូបផ្សេងៗ។ មុខម្ហូបនេះពេញនិយមធ្វើនៅរដូវក្តៅ ព្រោះវាមានរសជាតិជូរហឹរផ្អែមប្រៃ ធ្វើឱ្យអារម្មណ៍ស្រស់ស្រាយ ហើយវាក៏សមសម្រាប់ពិធីជួបជុំតូចៗ ឬញ៉ាំលេងផងដែរ។